នៅក្នុងពិភពលោកដែលវិវឌ្ឍទៅមុខយ៉ាងលឿន សិប្បកម្មបុរាណជាច្រើនកំពុងប្រឈមនឹងការបាត់បង់។ ប៉ុន្តែការបង្កើតអាយ៉ងពីស្បែកគោដោយប្រើប្រាស់ថ្នាំជ្រលក់ធម្មជាតិនៅតែជាភស្តុតាងដ៏រឹងមាំនៃការប្តេជ្ញាចិត្តរបស់សិល្បករខ្មែរក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ។ សិល្បៈនេះមិនមែនត្រឹមតែជាការផលិតវត្ថុសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីប្រាជ្ញាដូនតាក្នុងការទាញយកធនធានពីធម្មជាតិមកបំពេញតម្រូវការជីវិតប្រចាំថ្ងៃ។ របៀបរស់នៅរបស់ពួកគាត់មិនត្រឹមតែជាវិធីសាស្រ្តដើម្បីរស់រានមានជីវិតប៉ុណ្ណោះទេ តែជាការបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងមនុស្ស និងធម្មជាតិ។ ដំណើរការទាំងមូលចាប់ផ្តើមពីការជ្រើសរើសវត្ថុធាតុដើមរហូតដល់ការបញ្ចប់ជារូបរាងអាយ៉ងដ៏ស្រស់ស្អាតមួយដែលពោរពេញទៅដោយអត្ថន័យប្រវត្តិសាស្ត្រ។ សិល្បៈនេះបានបន្តរាប់ជំនាន់ពីមួយជំនាន់ទៅមួយជំនាន់ជាមួយនឹងការថែរក្សានូវបច្ចេកទេសជំនាន់ដើមដ៏ល្អិតល្អន់បំផុត។ ទីមួយគឺការរៀបចំស្បែកគោដែលជា គ្រឹះនៃសិល្បៈនេះ។ ដំណើរការដំបូងបំផុតក្នុងការបង្កើតអាយ៉ងគឺការរៀបចំស្បែកគោដែលទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុតពីសិល្បករ។ ស្បែកគោដែលប្រើប្រាស់ជាទូទៅគឺស្បែកគោដែលមានគុណភាពល្អ និងមានកម្រាស់សមល្មមសម្រាប់ងាយស្រួលក្នុងការឆ្លាក់។ មុនពេលចាប់ផ្តើមឆ្លាក់ ស្បែកត្រូវលាងសម្អាតយ៉ាងហ្មត់ចត់ដើម្បីកម្ចាត់ភាពកខ្វក់ទាំងអស់ដែលអាចមានជាប់ពីលើស្បែក។ ដំណើរការនេះជាជំហានដំបូងដ៏សំខាន់ដែលកំណត់ពីភាពរឹងមាំនៃអាយ៉ង។ បន្ទាប់មកស្បែកត្រូវត្រាំក្នុងទឹកកំបោររយៈពេលជាច្រើនថ្ងៃ ដើម្បីធ្វើឱ្យស្បែកទន់ និងងាយស្រួលក្នុងការបករោមចេញពីស្បែក។ ការត្រាំក្នុងទឹកកំបោរក៏ជួយការពារការរលួយរបស់ស្បែកផងដែរ។ ដំណើរការនេះទាមទារការអត់ធ្មត់និងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថាស្បែកមិនខូចគុណភាពពីការត្រាំទឹកនេះ។ រាល់ជំហាននីមួយៗត្រូវបានអនុវត្តដោយភាពប្រុងប្រយ័ត្នជាទីបំផុត។ នៅពេលរោមត្រូវបានបកចេញអស់ ស្បែកត្រូវលាងសម្អាតម្តងទៀតជាមួយនឹងទឹកស្អាតជាច្រើនសា។ ការលាងសម្អាតនេះគឺដើម្បីកម្ចាត់ជាតិកំបោរដែលអាចមានជាប់ក្នុងស្បែក។ ក្រោយមក ស្បែកត្រូវបានហាលឱ្យស្ងួតនៅក្រោមម្លប់ដើម្បីរក្សាភាពយឺតនិងការពារការប្រេះបែករបស់ស្បែក។ ការហាលស្ងួតនៅក្រោមម្លប់ក៏ជួយរក្សាពណ៌ធម្មជាតិរបស់ស្បែកមិនឱ្យប្រែប្រួលខ្លាំងផងដែរ។ ពេលស្បែកស្ងួតល្អហើយ វាត្រូវបានកោស និងរូតឱ្យរាបស្មើដើម្បីត្រៀមសម្រាប់ការឆ្លាក់ជារូបរាងអាយ៉ង។ ជំហាននីមួយៗក្នុងការរៀបចំស្បែកគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលកំណត់ពីគុណភាពនៃអាយ៉ងដែលបានធ្វើរួច។ គុណភាពនៃស្បែកនឹងជះឥទ្ធិពលផ្ទាល់ទៅលើភាពធន់និងភាពស្រស់ស្អាតនៃស្នាដៃចុងក្រោយ។ ទីពីរគឺការឆ្លាក់ និងចោះរូបភាពដែលបង្ហាញពី ភាពច្នៃប្រឌិតដ៏វិចិត្រ។ នៅពេលដែលស្បែកត្រូវបានរៀបចំរួចរាល់ ដំណើរការបន្ទាប់គឺការឆ្លាក់និងចោះរូបភាពដែលជាផ្នែកមួយដ៏សំខាន់បំផុតនៃការបង្កើតអាយ៉ងស្បែកគោ។ សិល្បករចាប់ផ្តើមដោយគូសរូបតាមលំនាំឬតួអង្គដែលចង់បាននៅលើផ្ទៃស្បែកដែលបានរៀបចំ។ គំនូរទាំងនោះជាទូទៅមានភាពស្មុគស្មាញនិងលម្អិតឆ្លុះបញ្ចាំងពីរឿងនិទានបុរាណឬតួអង្គក្នុងរាមកេរ្តិ៍។ រាល់បន្ទាត់នឹងត្រូវបានគូសដោយភាពច្បាស់លាស់បំផុត។ បន្ទាប់ពីគូសរូបរួច សិល្បករប្រើប្រាស់កាំបិតឆ្លាក់ពិសេសៗដែលមានចុងស្រួចនិងមានទំហំខុសៗគ្នាដើម្បីឆ្លាក់តាមបន្ទាត់ដែលបានគូស។ ឧបករណ៍ទាំងនេះត្រូវបានធ្វើឡើងដោយដៃដើម្បីឱ្យសមស្របនឹងតម្រូវការនៃការងារនីមួយៗ។ ជំហាននេះទាមទារភាពប៉ិនប្រសប់និងការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឱ្យខូចស្បែកឬខុសរូបរាង។ សិល្បករត្រូវមានការផ្តោតអារម្មណ៍យ៉ាងខ្លាំងបំផុតក្នុងការឆ្លាក់។ ការឆ្លាក់មិនមែនត្រឹមតែជាការកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្កើតនូវវណ្ឌវង្កនិងលម្អិតដ៏ស្រស់ស្អាតដែលនឹងបង្ហាញពីលក្ខណៈរបស់តួអង្គ។ រូបភាពនីមួយៗមានព្រលឹងនិងអត្ថន័យរៀងៗខ្លួន។ ក្រៅពីការឆ្លាក់ មានការចោះរន្ធតូចៗជាច្រើននៅលើអាយ៉ងដើម្បីបង្កើតជាលំនាំតុបតែង ឬជាផ្នែកនៃការរចនាទាំងមូល។ រន្ធទាំងនេះត្រូវបានចោះដោយឧបករណ៍ចោះពិសេសៗដែលមានក្បាលខុសៗគ្នាដើម្បីបង្កើតរូបរាងផ្សេងៗគ្នាដូចជាផ្កា ផ្ទាំងលម្អបន្ថែម។ រូបរាងនៃរន្ធនីមួយៗត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ ពន្លឺដែលចាំងឆ្លងកាត់រន្ធទាំងនេះពេលសម្តែងនឹងបង្កើតបានជាស្រមោលដ៏ទាក់ទាញនិងមានជីវិតរស់រវើក។ ស្រមោលទាំងនោះនឹងបង្ហាញពីភាពអស្ចារ្យនៃល្ខោនអាយ៉ង។ សិល្បករត្រូវមានភ្នែកមើលលម្អិត និងដៃយ៉ាងហ្មត់ចត់បំផុតដើម្បីធានាថាការឆ្លាក់និងការចោះទាំងអស់មានភាពស៊ីគ្នានិងសម្រេចបាននូវសោភ័ណភាពដែលចង់បាន។ រាល់ស្នាមឆ្លាក់ និងរន្ធចោះសុទ្ធតែមានន័យនិងសម្រស់រៀងៗខ្លួន។ ទីបីគឺការរៀបចំថ្នាំជ្រលក់ធម្មជាតិ ដែលប្រើពណ៌ចេញពីធម្មជាតិ។ ភាពពិសេសមួយទៀតនៃអាយ៉ងស្បែកគោខ្មែរគឺការប្រើប្រាស់ថ្នាំជ្រលក់ធម្មជាតិដែលបានមកពីរុក្ខជាតិនិងសារធាតុធម្មជាតិដទៃទៀត។ នេះគឺជាការបង្ហាញពីការគោរពធម្មជាតិរបស់ដូនតាយើង។ ការរៀបចំថ្នាំជ្រលក់ទាំងនេះទាមទារចំណេះដឹងជ្រៅជ្រះពីប្រភេទរុក្ខជាតិនិងវិធីសាស្ត្រទាញយកពណ៌ពីពួកវា។ ចំណេះដឹងនេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ជាទូទៅ ពណ៌ក្រហមអាចបានមកពីសំបកឈើឬឫសរុក្ខជាតិមួយចំនួនដូចជាដើមស្រល់ជាដើម។ ពណ៌ក្រហមនេះផ្តល់នូវភាពរស់រវើកដល់អាយ៉ង។ ពណ៌លឿងអាចទាញយកបានពីរមៀត ឬដើមអំពិលបារាំង រីឯពណ៌ខ្មៅវិញអាចបានមកពីផ្លែឈើមួយចំនួនដូចជាផ្លែត្របែកព្រៃ ឬធ្យូងធម្មជាតិ។ រាល់ពណ៌សុទ្ធតែមានប្រភពពីធម្មជាតិសុទ្ធសាធ។ ដំណើរការចាប់ផ្តើមដោយការប្រមូលវត្ថុធាតុដើមទាំងនេះពីធម្មជាតិដោយយកចិត្តទុកដាក់បំផុតដើម្បីធានានូវនិរន្តរភាពនៃបរិស្ថាន។ ការប្រមូលដោយការទទួលខុសត្រូវគឺជាគន្លឹះសំខាន់។ បន្ទាប់មក វត្ថុធាតុដើមទាំងនោះត្រូវបានកិនឬបុកឱ្យម៉ត់រួចយកទៅដាំជាមួយនឹងទឹកក្នុងរយៈពេលយូរ។ ការដាំនេះជួយឱ្យសារធាតុពណ៌ចេញមកលាយឡំជាមួយទឹកដើម្បីបង្កើតបានជាទឹកថ្នាំជ្រលក់ដ៏មានប្រសិទ្ធភាព។ ទឹកថ្នាំជ្រលក់នេះគឺជាមូលដ្ឋាននៃការជ្រលក់ពណ៌។ ពេលខ្លះក៏មានការបន្ថែមសារធាតុធម្មជាតិផ្សេងៗទៀតដូចជាជ័រឈើ ឬទឹកខ្មេះដើម្បីជួយឱ្យពណ៌ជាប់បានយូរនិងមានភាពរស់រវើកជាងមុន។ សារធាតុទាំងនេះដើរតួនាទីជាសារធាតុរក្សាពណ៌ធម្មជាតិឱ្យបានយូរ។ ថ្នាំជ្រលក់ធម្មជាតិមិនមែនត្រឹមតែផ្តល់ពណ៌ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសុវត្ថិភាពសម្រាប់បរិស្ថាននិងមិនប៉ះពាល់ដល់សុខភាពសិល្បករដែលធ្វើការជាមួយនឹងវាដែរ។ នេះជាគុណសម្បត្តិដ៏សំខាន់នៃការប្រើប្រាស់ថ្នាំជ្រលក់ធម្មជាតិ។ ទីបួនគឺ វិធីរៀបចំថ្នាំជ្រលក់ដែលជា ដំណើរការដ៏ស្មុគស្មាញ។ រីឯការរៀបចំថ្នាំជ្រលក់ធម្មជាតិមិនមែនជាការងាយស្រួលនោះទេ វាទាមទារភាពយល់ដឹងពីគីមីសាស្ត្រធម្មជាតិរបស់រុក្ខជាតិនិងបទពិសោធន៍ជាក់ស្តែងជាច្រើនឆ្នាំដែលមានតៗគ្នាមក។ សិល្បករត្រូវរៀនសូត្រ និងអនុវត្តអស់រយៈពេលយូរដើម្បីស្ទាត់ជំនាញក្នុងការងារនេះ។ មុនពេលប្រើប្រាស់ ថ្នាំជ្រលក់ទាំងនោះ គេត្រូវត្រងយកកាកចេញដើម្បីឱ្យបានទឹកថ្នាំសុទ្ធល្អ។ ការត្រងនេះធានាថាពណ៌នឹងរាបស្មើពេលជ្រលក់។ ពេលខ្លះថ្នាំជ្រលក់មួយចំនួនត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតពណ៌ថ្មីឬដើម្បីសម្រេចបាននូវកម្រិតពណ៌ដែលចង់បាន។ ការលាយបញ្ចូលគ្នានេះទាមទារការសាកល្បងជាច្រើនដងដើម្បីឱ្យបានលទ្ធផលល្អឥតខ្ចោះ។ សិល្បករត្រូវមានភាពច្នៃប្រឌិតក្នុងការលាយពណ៌។ សីតុណ្ហភាពក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញយកពណ៌ពីវត្ថុធាតុដើមធម្មជាតិ។ ទឹកត្រូវបានកម្តៅក្នុងកម្រិតសមស្របដើម្បីឱ្យសារធាតុពណ៌ចេញមកបានយ៉ាងពេញលេញ។ នេះជាបច្ចេកទេសដ៏សំខាន់មួយ។ ក្រៅពីនេះ ពេលវេលាក្នុងការដាំឬត្រាំក៏មានឥទ្ធិពលទៅលើកម្រិតនៃភាពដិតរបស់ពណ៌ផងដែរ។ សិល្បករដែលមានបទពិសោធន៍អាចដឹងបានយ៉ាងច្បាស់ពីរយៈពេលដែលត្រូវការសម្រាប់ពណ៌នីមួយៗដើម្បីបង្ហាញខ្លួនយ៉ាងពេញលេញ។ ការកំណត់ពេលវេលាត្រឹមត្រូវគឺជាចំណុចគន្លឹះដ៏សំខាន់។ ថ្នាំជ្រលក់ខ្លះអាចត្រូវការសារធាតុជំនួយដូចជាទឹកក្រូចឆ្មារឬទឹកខ្មេះដើម្បីជួយឱ្យពណ៌ជាប់បានយូរនិងមានភាពរស់រវើកជាងមុន។ សារធាតុទាំងនេះជួយពង្រឹងគុណភាពពណ៌របស់វាផងដែរ។ ការប្រើប្រាស់សារធាតុធម្មជាតិទាំងនេះឆ្លុះបញ្ចាំងពីភាពឆ្លាតវៃរបស់បុព្វបុរសក្នុងការទាញយកប្រយោជន៍ពីធម្មជាតិដោយមិនប៉ះពាល់ដល់បរិស្ថាន។ នេះគឺជាមេរៀនមួយដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។ ទីប្រាំគឺ ការជ្រលក់ពណ៌អាយ៉ង ដែល ផ្តល់ជីវិតដល់តួអង្គដូចមនុស្សពិតៗ។ នៅពេលដែលអាយ៉ងត្រូវបានឆ្លាក់និងថ្នាំជ្រលក់ត្រូវបានរៀបចំរួចរាល់ ដំណើរការជ្រលក់ពណ៌ចាប់ផ្តើមឡើងដើម្បីផ្តល់ជីវិតដល់តួអង្គនីមួយៗ។ នេះជាដំណាក់កាលដែលអាយ៉ងចាប់ផ្តើមមានលក្ខណៈដូចមានព្រលឹង។ អាយ៉ងដែលបានឆ្លាក់រួចត្រូវបានលាងសម្អាតម្តងទៀតដើម្បីកម្ចាត់ធូលីឬភាពកខ្វក់ដែលអាចមានជាប់ពីការឆ្លាក់។ ការលាងសម្អាតនេះជួយឱ្យពណ៌ជាប់បានល្អ។ បន្ទាប់មក សិល្បករប្រើប្រាស់ជក់ឬឧបករណ៍ផ្សេងៗទៀតដើម្បីលាបពណ៌ទៅលើផ្នែកនីមួយៗនៃអាយ៉ង។ ឧបករណ៍នីមួយៗត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន។ ការជ្រលក់ពណ៌ទាមទារភាពហ្មត់ចត់និងការអត់ធ្មត់បំផុតព្រោះពណ៌នីមួយៗត្រូវបានលាបដោយឡែកពីគ្នាទៅតាមលក្ខណៈរបស់តួអង្គ។ សិល្បករត្រូវចំណាយពេលច្រើនម៉ោងលើការជ្រលក់ពណ៌នីមួយៗ។ ពណ៌ដែលប្រើប្រាស់ជាទូទៅគឺពណ៌ធម្មជាតិដែលមានស្រមោលទន់ៗមិនរស់រវើកខ្លាំងពេកដូចពណ៌គីមី។ ពណ៌ទាំងនេះផ្តល់នូវលក្ខណៈច្បាស់លាស់នៃពណ៌ធម្មជាតិដល់អាយ៉ង។ នេះជាបច្ចេកទេសដ៏លំបាកមួយសម្រាប់អ្នកធ្វើវា។ ពេលពណ៌ត្រូវបានលាបរួចរាល់ អាយ៉ងត្រូវបានហាលឱ្យស្ងួតនៅក្រោមម្លប់ដើម្បីឱ្យពណ៌ជាប់បានល្អនិងមិនខ្លោចពីកម្តៅថ្ងៃ។ ការហាលនៅក្រោមម្លប់ការពារពណ៌មិនឱ្យឆាប់ស្លេក។ ដំណើរការនេះអាចត្រូវធ្វើម្តងហើយម្តងទៀតដើម្បីឱ្យពណ៌មានភាពដិតនិងស្រស់ស្អាតតាមការចង់បាន។ ជួនកាលវាអាចចំណាយពេលច្រើនថ្ងៃដើម្បីបញ្ចប់ការជ្រលក់ពណ៌អាយ៉ង។ ការជ្រលក់ពណ៌មិនមែនត្រឹមតែជាការលាបពណ៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្តល់ព្រលឹងនិងបុគ្គលិកលក្ខណៈដល់អាយ៉ងនីមួយៗដែលបានឆ្លាក់។ អាយ៉ងនីមួយៗមានរឿងរ៉ាវផ្ទាល់ខ្លួនតាមរយៈពណ៌របស់វា។ ទីប្រាំមួយគឺ ការបញ្ចប់ និងតុបតែងដែលបង្ហាញពី ភាពល្អឥតខ្ចោះនៃស្នាដៃ។ បន្ទាប់ពីការជ្រលក់ពណ៌រួចរាល់ ជំហានចុងក្រោយគឺការបញ្ចប់និងតុបតែងអាយ៉ងដើម្បីធានានូវភាពល្អឥតខ្ចោះនៃស្នាដៃសិល្បៈមួយនេះ។ នេះជាដំណាក់កាលដែលអាយ៉ងក្លាយជាស្នាដៃពេញលេញ។ ជាដំបូង អាយ៉ងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីរកមើលចំណុចខ្វះខាតណាមួយដែលអាចមានដូចជាពណ៌មិនគ្រប់គ្រាន់ឬស្នាមកោសនៃស្បែក។ រាល់កំហុសឆ្គងត្រូវបានកែតម្រូវភ្លាមៗ។ បើមានចំណុចខ្វះខាតទាំងនោះត្រូវបានកែតម្រូវភ្លាមៗដោយសិល្បករ។ ភាពឥតខ្ចោះគឺជាគោលដៅចម្បង។ បន្ទាប់មក សិល្បករនឹងបន្ថែមនូវព័ត៌មានលម្អិតតូចៗទៅលើអាយ៉ងដូចជាការគូសបន្ទាត់មាសឬប្រាក់ដើម្បីបន្លិចនូវចំណុចពិសេសៗរបស់តួអង្គ។ ការតុបតែងទាំងនេះធ្វើឡើងដោយប្រើប្រាស់ថ្នាំពណ៌ធម្មជាតិ ឬសារធាតុផ្សេងៗទៀតដែលមាននៅក្នុងធម្មជាតិ។ សារធាតុធម្មជាតិទាំងនេះផ្តល់នូវភាពភ្លឺចែងចាំងធម្មជាតិ។ ជួនកាលក៏មានការបិទកញ្ចក់តូចៗឬអង្កាំដើម្បីបន្ថែមភាពភ្លឺចែងចាំងនិងភាពទាក់ទាញដល់អាយ៉ង។ របស់របរតូចៗទាំងនេះបង្កើនសោភ័ណភាពកាន់តែខ្លាំង។ លើសពីនេះ អាយ៉ងនីមួយៗត្រូវបានភ្ជាប់ជាមួយនឹងបង្គោលឫស្សីឬឈើតូចៗដើម្បីឱ្យអ្នកសម្តែងអាចបញ្ជាចលនារបស់អាយ៉ងបានយ៉ាងងាយស្រួល។ បង្គោលទាំងនេះត្រូវបានរចនាឡើងយ៉ាងប្រុងប្រយ័ត្នដើម្បីឱ្យមានទម្ងន់ស្រាលនិងងាយស្រួលកាន់។ ការរចនាប្រកបដោយភាពជាក់ស្តែងគឺជាចំណុចសំខាន់។ ការបញ្ចប់និងតុបតែងមិនមែនត្រឹមតែជាការបន្ថែមលម្អនោះទេ ប៉ុន្តែវាជាការផ្តល់នូវលក្ខណៈពិសេសនិងអត្តសញ្ញាណដល់អាយ៉ងនីមួយៗ។ រាល់អាយ៉ងសុទ្ធតែមានភាពប្លែកពីគ្នា។ ពេលបញ្ចប់ជាស្ថាពរ អាយ៉ងស្បែកគោក្លាយជាស្នាដៃសិល្បៈដ៏វិចិត្រមួយដែលត្រៀមខ្លួនសម្រាប់ការសម្តែងក្នុងល្ខោនស្រមោលបុរាណរបស់ខ្មែរ។ វាគឺជានិមិត្តរូបនៃសិល្បៈខ្មែរដ៏ចំណាស់មួយ។ សិប្បកម្មធ្វើអាយ៉ងពីស្បែកគោដោយប្រើប្រាស់ថ្នាំជ្រលក់ធម្មជាតិមិនមែនត្រឹមតែជាការផលិតវត្ថុសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការអភិរក្សនូវចំណេះដឹងនិងជំនាញដ៏មានតម្លៃដែលបានបន្តពីដូនតាយើង។ ការយកចិត្តទុកដាក់ទៅលើគ្រប់ដំណាក់កាលនៃការផលិតឆ្លុះបញ្ចាំងពីការគោរពរបស់សិល្បករចំពោះធម្មជាតិនិងបេតិកភណ្ឌវប្បធម៌របស់ខ្លួន។ នៅក្នុងបរិបទបច្ចុប្បន្ន ការគាំទ្រនិងការលើកកម្ពស់សិប្បកម្មបែបនេះមានសារៈសំខាន់ណាស់ដើម្បីធានាថាសិល្បៈដ៏អស្ចារ្យនេះនឹងនៅបន្តមានវត្តមានសម្រាប់ជំនាន់ក្រោយៗទៀត។